ដំបូងមក សម័យមុន ប្រជាជនភាគច្រើនបានជ្រើសរើសប្រើទៀនឬចង្កៀងប្រេងកាត ដើម្បីផ្ដល់ពន្លឺនៅពេលរាត្រីឱ្យបានងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។ នៅពេលពន្លឺថ្ងៃលិច ទៀនត្រូវបានបញ្ចេញពន្លឺ ដើម្បីបំភ្លឺផ្ទះនិងជួយឱ្យកូនសិស្សអាចអានសៀវភៅឬរៀនបានបន្ត។ ដោយសារតែចង្កៀងប្រេងកាតមានសមត្ថភាពបំភ្លឺបានខ្លាំងជាងទៀន វាតែងតែត្រូវបានប្រើប្រាស់នៅក្នុងកន្លែងធំៗដូចជាវត្តអារាម ឬសាលារៀនក្នុងពេលយប់។ ផ្ទុយទៅវិញ ទៀនដែលមានពន្លឺតិច ត្រូវបានប្រើសម្រាប់បំភ្លឺតំបន់ដូចជាបន្ទប់គេង ឬកន្លែងបួងសួងក្នុងគ្រួសារ។ ជាទូទៅ នៅពេលមានពិធីបុណ្យ ប្រជាជនខ្មែរតែងតែប្រើទៀនជាចម្បង ដោយសារមានន័យសាសនាដែលសម្បូរទៅដោយការគោរពនិងជំនឿ។ ដោយឡែក ចង្កៀងប្រេងកាតត្រូវបានជ្រើសរើសប្រើនៅពេលធ្វើការ ឬអានសៀវភៅក្នុងយប់ ។ កាលពីមុន នៅពេលធ្វើដំណើរឆ្លងកាត់ព្រៃឬជនបទយូរអង្វែង ប្រជាជនខ្លះនាំយក ចង្កៀងប្រេងកាតជាមធ្យោបាយបំភ្លឺពេលយប់ ដើម្បីបង្ការគ្រោះថ្នាក់។ ឧទាហរណ៍ជាក់ស្ដែង ចាស់ៗជំនាន់មុន នៅតំបន់ជនបទ តែងតែរក្សាទៀន និងចង្កៀងប្រេងកាតនៅក្នុងផ្ទះ ដើម្បីប្រើប្រាស់ពេលមានស្ថានភាពប្រញាប់ប្រញាល់។ ទោះបីជាពេលនេះអគ្គិសនីមានប្រើប្រាស់យ៉ាងទូលំទូលាយ ក៏ប្រជាជនមួយចំនួននៅតែរក្សាទុកទៀន និងចង្កៀងប្រេងកាត ដើម្បីប្រើប្រាស់ពេលមានការដាច់ភ្លើង ឬក្នុងពិធីបែបប្រពៃណី ។ ក្រៅពីនេះ សារសំខាន់របស់ចង្កៀងប្រេងកាតគឺវាអាចប្រើប្រាស់បានយូរជាងទៀន ដូច្នេះវាជាជម្រើសដ៏ល្អសម្រាប់គ្រួសារដែលនៅតំបន់ឆ្ងាយពីអគ្គិសនី។ ពេលដែលមានបញ្ហាអគ្គិសនីផ្អាកប្រើប្រាស់ ប្រជាជនភាគច្រើនតែងតែប្រើចង្កៀងប្រេងកាត ដើម្បីទទួលបានពន្លឺនៅក្នុងផ្ទះ។ ទោះជាយ៉ាងណា ប្រេងកាតត្រូវការថែទាំខ្ពស់ និងការត្រួតពិនិត្យ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ភ្លើងឆេះផ្ទះ។ ជារឿយៗ នៅក្នុងភូមិជនបទ យើងអាចឃើញការប្រើប្រាស់ទៀននិងចង្កៀងប្រេងកាតជាប្រចាំពេលយប់ ដោយសារតែប្រព័ន្ធអគ្គិសនីមិនទាន់រីកចម្រើន។ លើសពីនេះ ទៀនមួយចំនួនត្រូវបានបង្កើតឡើងពីធម្មជាតិ ដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ច្រើន។ នៅពេលដែលមានពិធីជប់លៀង ភាគច្រើនគេជ្រើសរើសប្រើទៀនលើតុ ដើម្បីបន្ថយពន្លឺ និងបង្កើតបរិយាកាសរ៉ូមែនទិច។ បើប្រៀបធៀបជាមួយចង្កៀងប្រេងកាត ទៀនមានតម្លៃថោក និងងាយស្រួលប្រើ ប៉ុន្តែវាងាយឆេះអស់លឿន ហើយពន្លឺមិនច្បាស់។ ដោយសារតែការប្រើប្រាស់ទៀនមានការបញ្ចេញផ្សែង គេចូលចិត្តប្រើចង្កៀងប្រេងកាត ដើម្បីរក្សាសុខភាព និងបរិស្ថានផ្ទះស្អាត។ ការប្រើប្រាស់ទៀន និងចង្កៀងប្រេងកាតសម្រាប់បំភ្លឺ គឺជារបៀបប្រើតាំងពីសម័យបុរាណ ដែលបង្ហាញពីបច្ចេកទេសនិងរបៀបរស់នៅប្រពៃណីរបស់មនុស្សនៅក្នុងសង្គមចាស់ៗ។ ពីព្រោះចង្កៀងប្រេងកាតអាចផ្គត់ផ្គង់ពន្លឺបានយូរជាងទៀន ប្រជាជននៅតំបន់ជនបទជាច្រើនមិនចូលចិត្តប្រើទៀននៅពេលយប់ព្រោះវាអាចបង្កហានិភ័យ។ បើប្រៀបធៀបពីសុវត្ថិភាព ការប្រើទៀនមានហានិភ័យបង្កការឆេះឆាបភ្លើង ប៉ុន្តែចង្កៀងប្រេងកាតអាចត្រូវបានគ្រប់គ្រងឱ្យមានសុវត្ថិភាពខ្ពស់ជាង។ ក្នុងអំឡុងពេលកង្វះអគ្គិសនី ការប្រើប្រាស់ទៀន និងចង្កៀងប្រេងកាតក្លាយជាមធ្យោបាយដែលសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ បន្ទាប់ពីមានអគ្គិសនីចូលដំណើរ ប្រេងកាត និងទៀនត្រូវបានប្រើប្រាស់តិចតួច ហើយត្រូវបានរក្សាទុកសម្រាប់ពេលប្រញាប់ប្រញាល់ប៉ុណ្ណោះ។ បើទោះបីជាបច្ចេកវិទ្យាបានអភិវឌ្ឍន៍ ការរក្សាទុកទៀននិងចង្កៀងប្រេងកាតនៅតែមានតម្លៃខ្លាំងសម្រាប់មនុស្សខ្លះនៅតំបន់ឆ្ងាយ។ ការប្រើប្រាស់ទៀន និងចង្កៀងប្រេងកាតក៏ជួយរក្សាបរិស្ថានដោយការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីពេលយប់។ ផ្ទុយពីទៀន ចង្កៀងប្រេងកាតត្រូវបានរចនាឡើងឲ្យមានគម្របជាប់ដើម្បីជួយឲ្យពន្លឺបំភ្លឺបានខ្លាំងសព្វពេញ និងជួយការពារភ្លើងពីខ្យល់បក់ ដូច្នេះវាអាចឆេះបានយូរជាងទៀន។ បន្ទាប់ពីទៀនរលត់ អ្នកប្រើត្រូវតែដុតទៀនថ្មីឡើងវិញ ខណៈដែលចង្កៀងប្រេងកាតវិញ អាចដាក់ប្រេងបន្ថែមបានភ្លាមៗ ដោយមិនចាំបាច់បញ្ឈប់ភ្លើង។ ដូច្នេះ អ្នកជំនាន់ក្រោយត្រូវតែចេះថែរក្សាប្រពៃណីប្រើប្រាស់ទៀន និងចង្កៀងប្រេងកាត ដើម្បីរក្សា និងបន្តវប្បធម៌ខ្មែរឲ្យមាននៅជានិរន្តរ៍។ ពន្លឺល្អបង្កើតអារម្មណ៍កក់ក្ដៅពេលគ្រួសារជួបជុំ ដោយជួយបង្កើតបរិយាកាសអំណោយផល និងសម្រួលឲ្យមានការជជែកកម្សាន្តយ៉ាងសប្បាយរីករាយ។ នៅពេលចូលឆ្នាំខ្មែរ ទៀនត្រូវបានដាក់ជុំវិញតុបូជា ដើម្បីបង្ហាញពីសេចក្ដីគោរព និងជំនឿបែបព្រះពុទ្ធសាសនា។ ទោះបីជាយ៉ាងណាក៏ដោយ ទៀននៅតែត្រូវបានរក្សាទុកក្នុងពិធីបុណ្យជាតិ ដូចជាភ្ជុំបិណ្ឌ និងវិសាខបូជា។